សុភាសិតខ្មែរ «គេមិនហៅ ទៅមិនគួរ គេមិនសួរ ឆ្លើយមិនសម» គឺជាពាក្យទូន្មានដ៏មានអត្ថន័យជ្រាលជ្រៅ ដែលដាស់តឿនមនុស្សឲ្យចេះរក្សា មានសីលធម៌ និង យល់កាលៈទេសៈក្នុងទំនាក់ទំនងសង្គម។ សុភាសិតនេះបង្រៀនយើងអំពីក្បួននៃការរស់នៅ ការប្រាស្រ័យទាក់ទង និងការរក្សាបាននូវកិត្តិយសរបស់ខ្លួនក្នុងសង្គម។ អត្ថន័យត្រង់សុភាសិតនេះអាចបំបែកជាពីរផ្នែក ដែលមានអត្ថន័យស្រដៀងគ្នា តែបំពេញឲ្យគ្នាទៅវិញទៅមក។ គេមិនហៅ សំដៅលើការដែលអ្នកដទៃមិនបានអញ្ជើញ មិនបានបបួល ឬមិនបានអនុញ្ញាតឲ្យយើងចូលរួមក្នុងកិច្ចការ ឬទីកន្លែងណាមួយ។ ទៅមិនគួរមានន័យថា ការទៅដោយខ្លួនឯង ដោយគ្មានការអញ្ជើញ ឬការអនុញ្ញាត គឺជាទង្វើដែលមិនសមរម្យ មិនត្រឹមត្រូវ គ្មានតម្លៃ ឬអាចនាំឲ្យមានបញ្ហា។ វាបង្ហាញពីការប្រព្រឹត្តអំពើដែលខ្វះការគោរព និងអសីលធម៌ ប្រៀបដូចការរំលោភសិទ្ធិអ្នកដទៃ ឬការបំពាន។ អត្ថន័យរួម យើងមិនគួរទៅ ឬ ចង់ធ្វើអ្វីមួយទាំងម្ចាស់គេមិនបានហៅឲ្យយើងចូលរួមក្នុងកិច្ចការ ឬទីកន្លែងណាដែលគេមិនបានអញ្ជើញ ឬមិនបានស្វាគមន៍យើងឡើយ។ ការធ្វើបែបនោះអាចនឹងនាំឲ្យគេមើលងាយ ឬធ្វើឲ្យយើងបាត់បង់តម្លៃខ្លួនឯង។ ចំណែកឃ្លា «គេមិនសួរ ឆ្លើយមិនសម» គេមិនសួរ សំដៅលើការដែលអ្នកដទៃមិនបានស្នើសុំយោបល់ មិនបានសាកសួរ ឬមិនបានត្រូវការគំនិតរបស់យើង។ ឆ្លើយមិនសម មានន័យថា ការឆ្លើយតប ឬការផ្ដល់យោបល់ដោយគ្មានគេសួរនាំ គឺជាទង្វើដែលមិនសមរម្យ មិនមានតម្លៃ មិនត្រឹមត្រូវតាមកាលៈទេសៈ ឬអាចធ្វើឲ្យអ្នកដទៃមានអារម្មណ៍មិនល្អ។ អត្ថន័យរួម យើងមិនគួរបង្ហាញគំនិត ឬផ្ដល់យោបល់នៅពេលដែលអ្នកដទៃមិនបានស្នើសុំឡើយ។ ការធ្វើបែបនេះអាចជាការបំពានសិទ្ធិ ឬធ្វើឲ្យគេយល់ថា យើងជាមនុស្សលូកលាន់កិច្ចការអ្នកដទៃ។ អត្ថន័យអប់រំរបស់សុភាសិតនេះបង្កប់នូវមេរៀនអប់រំដ៏ជ្រាលជ្រៅជាច្រើនសម្រាប់ការរស់នៅ និងការប្រាស្រ័យទាក់ទងក្នុងសង្គម ការរក្សាកិត្តិយស និងតម្លៃខ្លួនឯង សុភាសិតនេះបង្រៀនយើងឲ្យចេះរក្សាកិត្តិយស និងតម្លៃផ្ទាល់ខ្លួន។ ការទៅដោយគ្មានគេហៅ ឬឆ្លើយដោយគ្មានគេសួរ អាចធ្វើឲ្យយើងបាត់បង់ការគោរពពីអ្នកដទៃ និងបង្ហាញពីភាពគ្មានជំហរ។ ការចេះមើលកាលៈទេសៈ និងសុជីវធម៌ វាជាមេរៀនដ៏សំខាន់មួយអំពី សុជីវធម៌ ក្នុងការទំនាក់ទំនង។ យើងត្រូវចេះមើលកាលៈទេសៈ ពេលវេលា ទីកន្លែង និងទឹកមុខរបស់អ្នកដទៃ មុននឹងធ្វើសកម្មភាព ឬនិយាយអ្វីមួយ។ ការធ្វើបែបនេះបង្ហាញពីភាពឈ្លាសវៃ និងការគោរពអ្នកដទៃ។ ការជៀសវាងការលូកលាន់កិច្ចការអ្នកដទៃ សុភាសិតនេះដាស់តឿនយើងកុំឲ្យយើងលូកលាន់កិច្ចការអ្នកដទៃហួសហេតុពេក។ ការជ្រៀតជ្រែកចូលរឿងអ្នកដទៃដោយមិនមានការអនុញ្ញាត អាចបង្កជាជម្លោះ ឬភាពមិនសប្បាយចិត្ត។ មនុស្សម្នាក់ៗមានដែនកំណត់ផ្ទាល់ខ្លួន ដែលបង្ហាញពីការគោរពសិទ្ធិ និងភាពឯកជនរបស់គេ ក្នុងការរស់នៅ និងទំនាក់ទំនងជាមួយអ្នកដទៃ។ ការគោរពដែនកំណត់របស់អ្នកដទៃ គឺជាគន្លឹះមួយក្នុងការរក្សាចំណងមិត្តភាព ឬទំនាក់ទំនងល្អក្នុងសង្គម។ ការបង្កើនប្រសិទ្ធភាពនៃការទំនាក់ទំនងនៅពេលដែលយើងនិយាយ ឬធ្វើអ្វីមួយដោយមានការអញ្ជើញ ឬការសួរនាំ នោះសម្ដី ឬទង្វើរបស់យើងនឹងមានទម្ងន់ និងមានប្រសិទ្ធភាពជាង។ ព្រោះវាបង្ហាញថា យើងបានពិចារណាបានល្អិតល្អន់ និងផ្ដល់តម្លៃដល់ការយល់ព្រមពីអ្នកដទៃ។ សុភាសិត «គេមិនហៅ ទៅមិនគួរ គេមិនសួរ ឆ្លើយមិនសម» គឺជាគតិបណ្ឌិតដ៏សំខាន់ដែលបង្រៀនមនុស្សឲ្យចេះរស់នៅក្នុងសង្គមដោយមានភាពវៃឆ្លាត មានសុជីវធម៌ និងចេះរក្សាបាននូវតម្លៃផ្ទាល់ខ្លួន។ វាជាមូលដ្ឋានគ្រឹះមួយក្នុងការកសាងទំនាក់ទំនងល្អ និងជៀសវាងបញ្ហាមិនចាំបាច់ក្នុងជីវិត។